ពិធីបុណ្យប្រពៃណីជាតិខ្មែរ មិនត្រឹមតែជាពេលវេលាសម្រាប់ប្រតិបត្តិសាសនានោះទេ ប៉ុន្តែវាគឺជាឱកាសដ៏វិសេសវិសាលសម្រាប់យុវវ័យក្នុងការបង្ហាញខ្លួន និងស្វែងរកគូអនាគតក្នុងបរិយាកាសដ៏សប្បាយរីករាយ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វត្តអារាមនានាក្លាយជាទីកន្លែងជួបជុំគ្នាដ៏មានអត្ថន័យបំផុត ដែលអនុញ្ញាតឱ្យយុវជន និងយុវតីបានឃើញមុខគ្នា និងស្វែងយល់ពីចរិតមាយាទតាមរយៈការលេងល្បែងប្រជាប្រិយ។ ការលេងល្បែងប្រជាប្រិយដូចជា ចោលឈូង ឬបោះអង្គញ់ គឺជាយុទ្ធសាស្ត្រវប្បធម៌ដ៏ឆ្លាតវៃដែលជួយឱ្យយុវវ័យមានភាពស្និទ្ធស្នាលគ្នា និងអាចបង្ហាញពីភាពឆ្លាតវៃ ក៏ដូចជាភាពរហ័សរហួននៅចំពោះមុខគ្នាទៅវិញទៅមក។ យុវជនខ្មែរជារឿយៗតែងតែសម្លឹងមើលយុវតីដែលមានមារយាទស្លូតបូត និងចេះរៀបចំអាហារចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងវត្ត ដែលនេះជាចំណុចទាក់ទាញចិត្តបំផុតមួយក្នុងនាមជាស្ត្រីមេផ្ទះ។ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ ការជួបជុំគ្នានៅតាមវត្តអារាមរយៈពេល ១៥ ថ្ងៃ ផ្ដល់ឱកាសឱ្យយុវវ័យបានសង្កេតមើល "ពូជអម្បូរ" និង "គ្រួសារ" របស់ភាគីម្ខាងទៀតយ៉ាងហ្មត់ចត់បំផុតតាមរយៈការសន្ទនាបឋម។ ឪពុកម្ដាយខ្មែរតែងតែឆ្លៀតឱកាសក្នុងបុណ្យទាន ដើម្បី "សម្លឹងមើលកូនប្រសា" ដោយពិនិត្យមើលថាតើយុវជន ឬយុវតីនោះមានការគោរពចាស់ទុំ និងមានសុជីវធម៌ក្នុងការនិយាយស្តីកម្រិតណា។ ការស្លៀកពាក់ឈុតប្រពៃណី ហូល ផាមួង ទៅវត្ត បង្ហាញពីសម្រស់ធម្មជាតិ និងភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរ ដែលធ្វើឱ្យយុវជនងាយនឹងចាប់ចិត្តប្រតិព័ទ្ធ និងចង់ចូលទៅចែចូវស្ដីដណ្ដឹង។ ពិធីបុណ្យអុំទូកដែលសម្បូរទៅដោយមនុស្សម្នាអ៊ូអរ គឺជាឱកាសដ៏ល្អសម្រាប់គូស្នេហ៍ថ្មីថ្មោង ឬយុវវ័យដែលចង់ស្វែងយល់ចិត្តគ្នា បានដើរកម្សាន្តមើលការប្រណាំងទូក និងការបណ្ដែតប្រទីបជាមួយគ្នា។ ក្នុងបរិបទខ្មែរ ស្នេហាដែលចាប់ផ្ដើមចេញពីវត្តអារាម ឬក្នុងពិធីបុណ្យទាន តែងតែត្រូវបានចាត់ទុកថាជា "ស្នេហាមានសិរីសួស្តី" ព្រោះវាផ្ដើមចេញពីកន្លែងដែលមានបុណ្យកុសល។ ការរួមគ្នា "បោះបាយបិណ្ឌ" នៅពេលទៀបភ្លឺ គឺជាសកម្មភាពមួយដែលបង្កើតនូវការចងចាំដ៏រ៉ូមែនទិក និងភាពស្និទ្ធស្នាលរវាងយុវវ័យក្នុងភូមិជាមួយគ្នា។ បុណ្យកឋិនទានដែលជាបុណ្យដង្ហែតាមភូមិស្រុក ជួយឱ្យយុវជនមានឱកាសបង្ហាញភាពរឹងមាំតាមរយៈការជួយដង្ហែត្រៃចីវរ និងជួយកិច្ចការវត្តអារាមឱ្យយុវតីបានឃើញពីភាពហ្មត់ចត់របស់ខ្លួន។ ការសន្ទនាគ្នាក្នុងពេលរៀបចំចង្ហាន់ ឬការរៀបចំផ្កាភ្ញីក្នុងវត្ត គឺជាការសន្ទនាដ៏មានសុវត្ថិភាពបំផុត ព្រោះវាស្ថិតក្នុងក្រសែភ្នែករបស់ឪពុកម្ដាយ និងចាស់ទុំជានិច្ច។ ពិធីបុណ្យភូមិ ឬការឡើងអ្នកតា ក៏ជាកន្លែងដែលយុវវ័យអាចបង្ហាញពីសមត្ថភាពសិល្បៈ ដូចជាការរាំវង់ ឬការច្រៀង ដែលជួយឱ្យមានភាពទាក់ទាញចិត្តពីដៃគូជីវិតនាពេលអនាគត។ ស្នាមញញឹមដ៏ទន់ភ្លន់របស់យុវតីក្នុងពេលប្រគេនទេយ្យទានដល់ព្រះសង្ឃ គឺជាមន្តស្នេហ៍ដ៏វិសេសវិសាល ដែលធ្វើឱ្យយុវជនចងចាំមិនភ្លេច និងចង់ឱ្យឪពុកម្ដាយជួយចូលទៅស្ដីដណ្ដឹង។ ការដែលយុវវ័យចេះជួយទុក្ខធុរៈគ្នា ក្នុងពេលរៀបចំពិធីបុណ្យធំៗក្នុងភូមិ បង្ហាញពីស្មារតីសាមគ្គីភាព និងភាពជាមនុស្សដែលមានចិត្តសប្បុរស ដែលជាលក្ខណៈសម្បត្តិដ៏ល្អសម្រាប់គូស្រករ។ ពិធីបុណ្យនីមួយៗគឺជា "កញ្ចក់ឆ្លុះបញ្ចាំង" ពីភាពចាស់ទុំខាងគំនិតរបស់យុវវ័យ តាមរយៈការរៀបចំខ្លួន និងការប្រាស្រ័យទាក់ទងជាមួយមនុស្សចាស់ៗក្នុងសហគមន៍។ ការចែករំលែកនំចំណី ឬម្ហូបអាហារដែលធ្វើដោយដៃខ្លួនឯងជូនទៅគ្រួសារម្ខាងទៀតក្នុងពិធីបុណ្យ គឺជាការបង្ហាញពី "ដួងចិត្តស្មោះសរ យ៉ាងមានប្រសិទ្ធភាពបំផុត។ វត្តអារាមក្នុងថ្ងៃបុណ្យទាន គឺជាទីកន្លែងដែលយុវជនអាចបង្ហាញពីភាពជា "កូនប្រុសដើមទ្រូងប្រាំហត្ថ" ដែលចេះគោរពប្រតិបត្តិធម៌វិន័យ និងមានមារយាទថ្លៃថ្នូរ។ ការមើលឃើញយុវតីចេះមើលថែឪពុកម្ដាយ និងចាស់ជរាក្នុងពេលមានពិធីបុណ្យ គឺជាសញ្ញាវិជ្ជមានដែលបញ្ជាក់ថានាងនឹងក្លាយជាភរិយាដ៏ល្អ និងមានកតញ្ញូតាធម៌។ ពិធីបុណ្យទានគឺជាស្ពានមេត្រីភាព ដែលជួយបំបែកភាពអៀនខ្មាសរវាងយុវជន និងយុវតីដែលរស់នៅភូមិឆ្ងាយពីគ្នា ឱ្យមានឱកាសបានជួប និងជជែកគ្នាដោយភាពកក់ក្ដៅ។ ការជជែកគ្នាអំពីអត្ថន័យនៃកិច្ចពិធីសាសនាក្នុងពេលបុណ្យ គឺជាប្រធានបទដ៏មានតម្លៃដែលជួយឱ្យយុវវ័យស្វែងយល់ពី "កម្រិតចំណេះដឹង និងសីលធម៌" របស់គ្នាទៅវិញទៅមក។ យុវវ័យខ្មែរជឿថា ប្រសិនបើបានធ្វើបុណ្យរួមគ្នា ឬបានប្រាថ្នាជាមួយគ្នានៅមុខព្រះភក្ត្រព្រះពុទ្ធក្នុងថ្ងៃបុណ្យ ពួកគេនឹងមាននិស្ស័យជួបគ្នាអស់មួយជីវិត។ ការដែលឪពុកម្ដាយនាំកូនៗទៅវត្តក្នុងថ្ងៃបុណ្យ មិនមែនគ្រាន់តែដើម្បីសន្សំបុណ្យនោះទេ ប៉ុន្តែគឺដើម្បីឱ្យកូនបានស្គាល់ និងរាប់អានមិត្តភក្តិដែលមកពីត្រកូលល្អៗដូចគ្នា។ ក្នុងយប់ថ្ងៃបុណ្យអុំទូក ការដើរមើលកាំជ្រួចជាមួយគ្នា បង្កើតនូវបរិយាកាសដ៏រីករាយ និងភាពផ្អែមល្ហែម ដែលជាចំណុចចាប់ផ្ដើមនៃស្នេហាដ៏រឹងមាំមួយ។ យុវជនដែលចេះជួយលើកអីវ៉ាន់ ឬជួយរៀបចំកន្លែងអង្គុយជូនយុវតីក្នុងវត្ត បង្ហាញពីភាពជាសុភាពបុរស និងការយកចិត្តទុកដាក់ខ្ពស់ដែលធ្វើឱ្យខាងស្រីចាប់អារម្មណ៍។ ការលេងល្បែង "ទាញព្រ័ត្រ" ក្នុងថ្ងៃចូលឆ្នាំថ្មី មិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីកម្លាំងកាយ និងការសហការគ្នាដ៏ល្អដែលគួរឱ្យទាក់ទាញ។ ស្នេហាដែលកើតចេញពីការជួបគ្នាក្នុងពិធីបុណ្យ តែងតែទទួលបានការគាំទ្រពីចាស់ទុំ ព្រោះពួកគាត់បានឃើញ និងបានដឹងឮពីសកម្មភាពល្អៗរបស់កូនៗតាំងពីដំបូង។ ការរាំកម្សាន្តតាមចង្វាក់រាំវង់ ឬឡាំលាវ ក្នុងបរិវេណវត្តអារាម គឺជាការបង្ហាញពីភាពទន់ភ្លន់នៃកាយវិការ និងការចេះរៀបចំខ្លួនឱ្យសមរម្យក្នុងចំណោមមនុស្សច្រើន។ យុវជនជារឿយៗតែងតែប្រើពាក្យ "សុំសួរផ្លូវ" ឬ "សុំសួរព័ត៌មានបុណ្យ" ដើម្បីជាលេសក្នុងការផ្ដើមសន្ទនាជាមួយយុវតីដែលខ្លួនពេញចិត្តក្នុងថ្ងៃបុណ្យ។ ការដែលយុវតីចេះរៀបចំ "ស្លាធម៌" ឬ "បាយសី" យ៉ាងផ្ចិតផ្ចង់ក្នុងពិធីបុណ្យ បង្ហាញពីភាពប៉ិនប្រសប់នៃដៃ និងភាពហ្មត់ចត់ដែលបុរសខ្មែរគ្រប់រូបប្រាថ្នាចង់បាន។ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដែលរបាំងវណ្ណៈ ឬឋានៈត្រូវបានបន្ទាបចុះ ដែលអនុញ្ញាតឱ្យយុវវ័យគ្រប់ស្រទាប់វណ្ណៈមានឱកាសរាប់អានគ្នាដោយស្មើភាព។ ការមើលឃើញយុវជនម្នាក់មានភាពមមាញឹកក្នុងការជួយរៀបចំរោងបុណ្យ ឬរៀបចំកន្លែងសូត្រមន្ត បង្ហាញពីសេចក្ដីព្យាយាម និងការមិនខ្ជិលច្រអូសរបស់គាត់។ ពិធី "ស្រង់ព្រះ" ក្នុងថ្ងៃបុណ្យចូលឆ្នាំ ក៏ជាឱកាសឱ្យយុវវ័យបានលាងជម្រះចិត្តឱ្យស្អាត និងសច្ចាប្រណិធានរក្សាស្នេហាដោយភាពស្មោះត្រង់។ ការដែលឪពុកម្ដាយខាងប្រុសសង្កេតឃើញខាងស្រីមានសន្តានចិត្តល្អ ចេះចែករំលែកអាហារដល់អ្នកក្រីក្រក្នុងវត្ត គឺជាពិន្ទុដ៏សំខាន់សម្រាប់ការជ្រើសរើសកូនប្រសា។ យុវវ័យដែលចេះប្រើប្រាស់ "ភាសាសុជីវធម៌" ក្នុងពេលប្រាស្រ័យទាក់ទងគ្នាអំឡុងពេលបុណ្យទាន នឹងទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់ចាស់ទុំ។ បរិយាកាសនៃ "ភ្លេងពិណពាទ្យ" ក្នុងវត្តអារាម បង្កើតនូវអារម្មណ៍ដ៏សន្តិភាព ដែលជួយឱ្យការចាប់ផ្ដើមនៃសេចក្ដីស្រឡាញ់មានភាពស្រស់ត្រកាល និងថ្លៃថ្នូរ។ ការដែលយុវជនម្នាក់ចេះ "ថែរក្សាសុវត្ថិភាព" ជូនយុវតីក្នុងពេលដែលមានមនុស្សអ៊ូអរក្នុងថ្ងៃបុណ្យ បង្ហាញពីភាពរឹងមាំ និងការយល់ដឹងពីតួនាទីជាអ្នកការពារ។ ការជួបគ្នាក្នុងពិធីបុណ្យសមុទ្រ ឬបុណ្យទន្លេ ក៏ជាឱកាសទំនើបកម្មមួយដែលយុវវ័យខ្មែរអាចស្វែងរកដៃគូជីវិតដែលមានចំណូលចិត្តដើរកម្សាន្តដូចគ្នា។ ស្នេហាដែលផ្ដើមចេញពីពិធីបុណ្យប្រពៃណី គឺជាស្នេហាដែលបង្កប់នូវ "ព្រលឹងវិញ្ញាណខ្មែរ" និងការផ្ដល់តម្លៃលើវប្បធម៌ជាធំ។ ការដែលយុវជនចេះ "ជូនឪពុកម្ដាយ" ទៅវត្តក្នុងថ្ងៃបុណ្យ បង្ហាញពីភាពចាស់ទុំ និងភាពជាកូនប្រុសដែលមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រួសារ។ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ការជួយគ្នា "បេះផ្កាឈូក" ឬ "រៀបចំទៀនធូប" បង្កើតបានជាសកម្មភាពដ៏ស្និទ្ធស្នាល និងគួរឱ្យចាប់អារម្មណ៍បំផុត។ យុវតីខ្មែរដែលចេះរក្សា "ការអៀនខ្មាស" ក្នុងពេលដែលមានយុវជនសម្លឹងមើលក្នុងថ្ងៃបុណ្យ គឺជាចំណុចទាក់ទាញចិត្តដ៏ខ្លាំងក្លាមួយតាមបែបប្រពៃណី។ ការសន្ទនាអំពី "ប្រវត្តិបុណ្យ" ឬ "រឿងរ៉ាវក្នុងតំបន់" ក្នុងពេលសម្រាកពីកិច្ចបុណ្យ គឺជាវិធីសាស្ត្រមួយក្នុងការវាស់ស្ទង់បញ្ញារបស់ភាគីម្ខាងទៀត។ យុវជនដែលចេះ "រៀបចំខ្លួនឱ្យបានស្អាតបាត និងសមរម្យ" ក្នុងថ្ងៃបុណ្យ បង្ហាញថាគាត់ជាមនុស្សដែលចេះផ្ដល់តម្លៃដល់ខ្លួនឯង និងអ្នកដទៃ។ ការដែលឪពុកម្ដាយទាំងសងខាងបានជួបគ្នា និងជជែកគ្នាដោយភាពរីករាយក្នុងវត្ត គឺជាពន្លឺនៃសេចក្ដីសុខសម្រាប់ស្នេហារបស់កូនចៅ។ ពិធីបុណ្យ "មាឃបូជា" ឬ "វិសាខបូជា" ដែលមានការដង្ហែទៀនជុំវិញព្រះវិហារ គឺជាបរិយាកាសដ៏ពិសិដ្ឋសម្រាប់យុវវ័យក្នុងការសាងនិស្ស័យល្អជាមួយគ្នា។ ការមើលឃើញយុវជនម្នាក់មាន "ចិត្តត្រជាក់" និង "ចេះអត់ឱន" ក្នុងពេលដែលមានការរុញច្រានគ្នាក្នុងពិធីបុណ្យ បង្ហាញពីអត្តចរិតល្អរបស់គាត់។ យុវតីដែលចេះ "ចាត់ចែងការងារក្នុងរោងបុណ្យ" ដោយភាពរហ័សរហួន និងស្នាមញញឹម នឹងក្លាយជាផ្កាដែលគ្រប់ភមរីចង់ក្រេបលំអង។ ការដែលយុវវ័យខ្មែរឱ្យតម្លៃលើពិធីបុណ្យជាតិ គឺជាសញ្ញាបង្ហាញថាពួកគេជាមនុស្សដែលចេះរក្សា "ឫសគល់" និងសេចក្ដីថ្លៃថ្នូររបស់ជាតិ។ ស្នេហាដែលបានឆ្លងកាត់ការសង្កេតមើលក្នុងពិធីបុណ្យទាន គឺជាស្នេហាដែល "មានគ្រឹះរឹងមាំ" ព្រោះវាបានឆ្លងកាត់ការវាយតម្លៃពីសង្គម និងចាស់ទុំ។ ការដែលយុវជនចេះ "ដួសទឹកស្រង់ឪពុកម្ដាយ" ក្នុងថ្ងៃចូលឆ្នាំ បង្ហាញពីភាពជាកូនកតញ្ញូដែលយុវតីគ្រប់រូបគួរយកធ្វើជាដៃគូជីវិត។ ក្នុងពិធីបុណ្យទាន យុវវ័យអាចសង្កេតមើល "ការប្រើប្រាស់ពាក្យពេចន៍" របស់គ្នាទៅវិញទៅមកថា តើជាមនុស្សទន់ភ្លន់ ឬឆេវឆាវ។ ការដែលយុវតីចេះ "រៀបចំស្លៀកពាក់ឱ្យត្រូវតាមកាលៈទេសៈ" ក្នុងថ្ងៃបុណ្យ បង្ហាញពីភាពឆ្លាតវៃ និងការមានចំណេះដឹងខាងសោភ័ណភាព។ យុវជនដែលចេះ "ជួយសម្របសម្រួលចរាចរណ៍" ឬជួយសណ្ដាប់ធ្នាប់ក្នុងវត្ត បង្ហាញពីស្មារតីជួយសង្គមដែលគួរឱ្យកោតសរសើរ។ ការដែលយុវវ័យមានឱកាសបាន "ស្ដាប់ធម៌" រួមគ្នា ជួយឱ្យពួកគេមានទស្សនៈជីវិតប្រហាក់ប្រហែលគ្នា និងចេះរស់នៅដោយធម៌។ ការដែលយុវតីចេះ "ជូនផ្លែឈើ ឬនំចំណី" ទៅឱ្យចាស់ទុំដែលអង្គុយជិតគ្នា បង្ហាញពីសណ្ដានចិត្តដ៏ទូលំទូលាយរបស់នាង។ យុវជនដែលចេះ "សរសើរពីសម្រស់ និងមារយាទ" របស់យុវតីដោយភាពថ្លៃថ្នូរក្នុងថ្ងៃបុណ្យ នឹងទទួលបានចំណាប់អារម្មណ៍វិជ្ជមានមកវិញ។ ការដែលយុវវ័យខ្មែរចេះ "ថែរក្សាអនាម័យក្នុងវត្ត" បន្ទាប់ពីចប់ពិធីបុណ្យ បង្ហាញពីភាពស្អាតស្អំនៃចិត្តគំនិតរបស់ពួកគេ។ ស្នេហាដែលចាប់ផ្ដើមក្នុងថ្ងៃបុណ្យ តែងតែមាន "រឿងរ៉ាវដ៏ផ្អែមល្ហែម" សម្រាប់និទានប្រាប់កូនចៅនៅថ្ងៃអនាគត។ ការដែលយុវជនចេះ "លះបង់ពេលវេលាផ្ទាល់ខ្លួន" ដើម្បីមកជួយការងារបុណ្យ គឺជាការបង្ហាញពីភាពលះបង់របស់គាត់។ ក្នុងពិធីបុណ្យចូលឆ្នាំ ការលេងល្បែង "លាក់កន្សែង" ជួយឱ្យយុវវ័យមានភាពរីករាយ និងបង្ហាញពីភាពរួសរាយរាក់ទាក់។ យុវតីដែលចេះ "រក្សាភាពស្ងប់ស្ងៀម" ក្នុងពេលសូត្រមន្ត បង្ហាញពីភាពជាមនុស្សដែលមានសមាធិ និងការផ្ដោតអារម្មណ៍ល្អ។ យុវជនដែលចេះ "ប្រើវោហារស័ព្ទបែបទន់ភ្លន់" ដើម្បីសុំស្គាល់យុវតីក្នុងថ្ងៃបុណ្យ នឹងមិនបង្កឱ្យមានការថ្នាំងថ្នាក់ចិត្តឡើយ។ ពិធីបុណ្យជាតិខ្មែរគឺជា "វេទិកានៃសេចក្ដីស្រឡាញ់" ដែលផ្សារភ្ជាប់មនុស្សឱ្យកាន់តែជិតស្និទ្ធនឹងគ្នាដោយភាពកក់ក្ដៅ។ ការដែលយុវវ័យចេះ "ជួយលើកទឹកចិត្តគ្នា" ក្នុងពេលនឿយហត់នឹងកិច្ចការបុណ្យ បង្ហាញពីភាពជាដៃគូជីវិតដ៏ល្អ។ យុវជនខ្មែរដែលចេះ "រក្សាភាពថ្លៃថ្នូរ" ទោះបីជាស្ថិតក្នុងហ្វូងមនុស្សច្រើន ក៏ដោយ គឺជាមនុស្សដែលគួរឱ្យទុកចិត្តបំផុត។ ការដែលយុវតីចេះ "ញញឹមដាក់គ្រប់គ្នា" ដោយភាពរួសរាយក្នុងថ្ងៃបុណ្យ បង្ហាញពីភាពជាមនុស្សដែលមានមន្តស្នេហ៍ និងមានចិត្តល្អ។ ពិធីបុណ្យប្រពៃណីជាតិគឺជា "មេរៀនសីលធម៌" ដែលជួយឱ្យយុវវ័យចេះជ្រើសរើសគូស្រករដោយផ្អែកលើគុណធម៌។ ស្នេហាដែលផ្ដើមចេញពីបុណ្យភ្ជុំបិណ្ឌ គឺជាស្នេហាដែល "មានពរជ័យពីដូនតា" និងត្រូវបានចាស់ទុំដឹងឮជានិច្ច។ ពិធីបុណ្យជាតិខ្មែរគឺជា "និមិត្តរូបនៃសុភមង្គល" ដែលជួយឱ្យយុវវ័យស្វែងរកឃើញដៃគូជីវិតដ៏ស័ក្តិសមបំផុត។ ជាចុងក្រោយ ការប្រើប្រាស់ពិធីបុណ្យជាឱកាសស្វែងរកគូស្រករ គឺជាសិល្បៈនៃការរស់នៅតាមបែបខ្មែរ ដែលនាំមកនូវស្នេហាដ៏ថ្លៃថ្នូរ និងយូរអង្វែង។